គ្រួសារជាច្រើននៅកម្ពុជា ពឹងផ្អែកលើប្រាក់ចំណូលដែលសាច់ញាតិធ្វើការខាងក្រៅប្រទេសផ្គត់ផ្គង់សម្រាប់ចំណាយក្នុងផ្ទះ។ ពលករក្រៅប្រទេសផ្ញើប្រាក់ខែមួយចំណែកធំរបស់ពួកគេទៅមកកាន់គ្រួសារនៅប្រទេសកំណើត។ ការផ្ញើប្រាក់នោះបានក្លាយជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចនៅកម្ពុជា។ គ្រួសារពឹងផ្អែកលើប្រាក់នេះសម្រាប់ការអប់រំ ម្ហូបអាហារ និងសេវាសុខភាព។ ឪពុកម្ដាយភាគច្រើនតែងមានអារម្មណ៍ខ្វល់ខ្វាយ នៅពេលចាកចេញពីកូនៗរបស់ពួកគេទៅធ្វើការក្រៅប្រទេស។ កូនៗអាចមានការលំបាកពេលគ្មានវត្តមានឪពុកម្ដាយនៅជាមួយ។ បច្ចេកវិទ្យាដូចជា ការខលតាមវីដេអូ ជួយរក្សាទំនាក់ទំនងគ្រួសារ។ ពលករមួយចំនួនប្រឈមមុខនឹងអារម្មណ៍ដាច់ឆ្ងាយពីសង្គមពេលនៅក្រៅប្រទេស។ គ្រួសារតែងតែអបអរសាទរការមកវិញរបស់ពលករ ដោយមានភាពរីករាយជាខ្លាំង។ ការផ្ញើប្រាក់មកជាប្រចាំអាចជួយបង្កើនស្ថេរភាពហិរញ្ញវត្ថុសម្រាប់គ្រួសារដែលនៅតំបន់ជនបទ។ យ៉ាងណាមិញ ការពឹងផ្អែកទាំងស្រុងលើការផ្ញើប្រាក់ពីក្រៅប្រទេសពីសំណាក់ក្រុមគ្រួសារ អាចក្លាយជាបន្ទុកដ៏ធំមួយសម្រាប់ពលករក្រៅប្រទេស។ ការផ្ញើប្រាក់ជូនគ្រួសារក៏អាចបង្កជាភាពតានតឹងក្នុងគ្រួសារអំពីការចំណាយដែរ។ អ្នកខ្លះមានការលំបាកក្នុងការរក្សាតុល្យភាពរវាងការផ្ញើប្រាក់ និងការគាំទ្រផ្លូវចិត្តទៅកាន់គ្រួសាររបស់ពួកគេ។ ការធ្វើអន្តោប្រវេស៍អាចធ្វើឱ្យសមាជិកគ្រួសារដែលនៅប្រទេសកំណើតទទួលបានឱកាសក្នុងការអប់រំខ្ពស់។ វប្បធម៌ក្នុងការផ្ញើប្រាក់មកគ្រួសារបង្ហាញពីកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះគ្រួសារ។ ពលករអាចនៅមានអារម្មណ៍ឯកោ ទោះបីមានការទំនាក់ទំនងជាប្រចាំក៏ដោយ។ ពេលខ្លះការគាំទ្រផ្លូវចិត្តដល់គ្រួសារ ក៏អាចជាការគាំទ្រផ្នែកហិរញ្ញវត្ថុដែរ។ វប្បធម៌ការផ្ញើប្រាក់មានឥទ្ធិពលលើស្ថានភាពរស់នៅរបស់គ្រួសារក្នុងសហគមន៍។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុនៅក្រៅប្រទេស ក៏អាចមានឥទ្ធិពលលើទំនាក់ទំនងគ្រួសារនៅផ្ទះផងដែរ។ កាតព្វកិច្ចគ្រួសារក៏រួមចំណែកក្នុងការសម្រេចចិត្ត បន្តធ្វើការនៅក្រៅប្រទេសរបស់បុគ្គលម្នាក់ផងដែរ។ ការផ្ញើប្រាក់ជូនគ្រួសារអាចធ្វើឱ្យការរស់នៅរបស់សាច់ញាតិនៅប្រទេសកំណើតកាន់តែប្រសើរឡើង។ ទោះបីជាមានការលំបាកក្ដី វប្បធម៌នៃការផ្ញើប្រាក់នៅតែបន្តពង្រឹងទំនាក់ទំនងក្នងគ្រួសារពីចម្ងាយ។ ការផ្ញើប្រាក់ជូនគ្រួសារគឺជាមូលហេតុសំខាន់មួយដែលធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនសម្រេចចិត្តធ្វើការខាងក្រៅប្រទេស។ ពលករភាគច្រើនផ្ញើប្រាក់ទៅផ្ទះរៀងរាល់ខែ តាមរយៈសេវាផ្ទេរប្រាក់ ឬធនាគារចល័ត។ ប្រាក់នេះជួយសងចំណាយសម្រាប់ម្ហូបអាហារ លំនៅដ្ឋាន និងការអប់រំរបស់កូនៗ។ គ្រួសារខ្លះប្រើប្រាក់នេះដើម្បីទិញដី ឬសង់ផ្ទះថ្មី។ នៅពេលប្រាក់ផ្ញើមកដល់ គ្រួសារមានអារម្មណ៍សុខសាន្ត និងមានសុវត្ថិភាព។ ពលករខ្លះបោះបង់ភាពងាយស្រួលផ្ទាល់ខ្លួន ដើម្បីផ្ញើប្រាក់ច្រើនជាងមុនទៅផ្ទះ។ ការផ្ញើប្រាក់ជាប្រចាំជួយបង្កើនការជឿទុកចិត្ត និងទំនាក់ទំនងរវាងពលករ និងគ្រួសារ។ គ្រួសារខ្លះអាស្រ័យលើប្រាក់ផ្ញើពេក ដល់ថ្នាក់មិនស្វែងរកប្រាក់ចំណូលក្នុងស្រុកទៀត។ គ្រួសារដែលមានសមាជិកនៅក្រៅប្រទេសភាគច្រើនមានស្ថេរភាពហិរញ្ញវត្ថុល្អជាងមុន។ ទោះយ៉ាងណា ការផ្ញើប្រាក់អាចមិនទៀងទាត់ ប្រសិនបើការងារក្រៅប្រទេសមិនមានស្ថេរភាព។ ក្នុងអំឡុងវិបត្តិសកលដូចជា កូវីដ-១៩ ប្រាក់ផ្ញើជាច្រើនត្រូវបានផ្អាកបណ្តោះអាសន្ន។ គ្រួសារនៅផ្ទះត្រូវប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។ កម្មករខ្លះខ្ចីប្រាក់ទៅក្រៅប្រទេស ហើយសងបំណុលតាមរយៈប្រាក់ផ្ញើប្រចាំខែវិញ។ ប្រាក់ផ្ញើក្រោយក៏ប៉ះពាល់ដល់ទស្សនៈសង្គមអំពីភាពជោគជ័យផងដែរ។ គ្រួសារដែលទទួលបានប្រាក់ផ្ញើច្រើនតែងតែត្រូវបានគេមើលថាជាអ្នកគ្រាន់បើជាងគេ។ ពេលខ្លះប្រាក់ផ្ញើត្រូវបានប្រើសម្រាប់ពិធីសង្គមដូចជា អាពាហ៍ពិពាហ៍ ឬបុណ្យជាតិ។ ការផ្ញើប្រាក់ជាប្រចាំជួយឱ្យគ្រួសារធ្វើផែនការចំណាយបានប្រសើរឡើង។ ពលករខ្លះបារម្ភថាប្រាក់ដែលផ្ញើមកមិនត្រូវបានគ្រប់គ្រង និងចំណាយត្រឹមត្រូវ។ ពលករខ្លះស្រមៃថានឹងអាចរកប្រាក់គ្រប់គ្រាន់ដើម្បីត្រឡប់មករស់នៅប្រទេសកំណើតវិញ។ សរុបមក ប្រាក់ដែលពលករផ្ញើជូនគ្រួសារជាប្រចាំមិនមែនត្រឹមតែជាប្រាក់ទេ ប៉ុន្តែជាការបង្ហាញពីសេចក្តីស្រលាញ់ កាតព្វកិច្ច និងក្ដីសង្ឃឹមផងដែរ។